រចនាបថបាពួន បានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី ២ (គ.ស.១០៤០ ដល់ គ.ស.១០៦៦) និង ព្រះបាទហិសវរ្ម័នទី ៣ (គ.ស.១០៦៦ ដល់ គ.ស. ១០៨០)។ រចនាបថបាពួន (ពាក់កណ្តាលទី ២ នៃសតវត្សទី ១១) គឺជារចនាបថស្ថាបត្យកម្មនៃអាណាចក្រខ្មែរក្នុងសម័យអង្គរ វាមានសារសំខាន់ក្នុងអភិវឌ្ឍន៍សិល្បៈខ្មែរ ដោយបង្ហាញពីការប្រសើរឡើងនៃវិចិត្រសិល្បៈ និងស្ថាបត្យកម្មបុរាណ។ ព្រះមហាក្សត្រទាំងពីរអង្គនេះគ្រងរាជ្យសម្បត្តិ នៅរាជធានីអង្គរ ។ ប្រាសាទដែលបញ្ចូលក្នុងរចនាបថនោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និងប្រាសាទវត្ដខ្នារ ។ នៅក្នុងសម័យនោះ ការកសាងប្រាសាទភ្នំរិតតែមានការរីកចម្រើនឡើងថែមទៀត គឺប្រាសាទបាពួនមានថែវពីរជាន់ ប្រក់ថ្មភក់ព័ទ្ធជុំវិញ ព្រមទាំង មានប្រាង្គនៅគ្រប់ជ្រុងថែវ និងមានគោបុរៈនៅត្រង់ជណ្ដើរគ្រប់ទិសទាំងបួនទៀត ។ នៅក្នុងប្រាសាទបាពួនគេសង្កេតឃើញមានរចនាក្បាច់រឿង នៅតាមជញ្ជាំងគោបុរៈនិងជញ្ជាំងប្រាង្គជ្រុងជាន់ទី២ក្បាច់រឿងទាំងនេះ ចែកជាផ្ទាំងតូចដាច់ៗពីគ្នាមានរាងចតុកោណកែងស្មើរ។ ការកសាងប្រាសាទភ្នំនៅក្នុងសម័យនេះកាន់តែមានភាពជឿនលឿន ប្រកប ដោយបច្ចេកទេសខ្ពស់ និង មានទំហំធំ។ ប្រាសាទបាពួន កសាងឡើងនៅក្នុងរាជ្យរបស់ព្រះបាទឧទ្យាទិត្យវរ្ម័នទី ២ ជាប្រភេទប្រាសាទភ្នំដែល មានទំហំធំ សាងសង់អំពីថ្មភក់។ ប្រាសាទនេះមានថែវព័ទ្ធជុំវិញ ប្រក់ដោយដំបូលថ្មភក់រាងកោង មានមណ្ឌបនៅតាមរោងថែវទាំង ៤ ទិស។ នៅតាមជញ្ជាំងប្រាសាទ មានរូបចម្លាក់ជាផ្ទាំងតូចៗដែលរៀបរាប់ពីរឿងរ៉ាវ ទាក់ទងនឹងរឿងទេវកថានានា ផ្លូវចូលទៅកាន់ប្រាសាទ គេធ្វើជាស្ពានពីថ្មភក់ ។ ចំពោះផ្តែ ក៏មានដូចសម័យមុនៗដែរ ផ្តែរក្នុងរចនាបថបាពួន ក្បាច់ដងធ្នូដែលលម្អដោយក្បាច់ស្លឹកឈើ មានសភាពកោងចុះក្រោមខ្លាំងដល់បាត។ ចំណែកឯ ក្បាលរាហ៊ូវិញ វាមានមាត់ធំ លែងឃើញមានអណ្តាតលៀនទៀត ហើយខ្នង់ ច្រមុះខើចខ្ពស់ឡើងលើច្បាស់ បញ្ចេញចង្កូមតាមមាត់មកក្រៅ។ ចំពោះសរសើរតឿ មានកងវណ្ឌលម្អដោយក្បាច់ស្លឹកឈើដូចសម័យ មុនៗដែរ។ បដិមា មានមាឌតូចតែរាងសង្ហា មានទឹកមុខស្រទន់ដូចរចនាបថបន្ទាយស្រីដែរ ទេវរូបភេទប្រុសមានពុកចង្កា និងពុកមាត់ ដែលឆ្លាក់ជាស្នាម បន្តិចៗប៉ុណ្ណោះ។ លក្ខណៈសម្គាល់បដិមាក្នុងរចនាបថនេះ គឺមានចិញ្ចើម និងបបូរមាត់ខាងលើរាងដូចទឹករលក។ ឯទេវរូបភេទស្រីស្លៀកសំពត់វែងរឹប ខាងក្រោយខ្នងឡើងខ្ពស់ហួសពីចង្កេះ ឯផ្នែកខាងមុខវិញ ច្រើនទុកចំហ បញ្ចេញក្បាលពោះ និងផ្ចិត ជាយសំពត់ខាងមុខធ្លាក់សំយ៉ាកចុះក្រោម។ នៅក្នុងសម័យនោះគេកសាងប្រាសាទភ្នំ កាន់តែច្រើនឡើង ។ ជាងនេះទៅទៀត ប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ គមនាគមន៏ ប្រពន្ធ័ទឹកស្រោចស្រពសំរាប់ វិស៍យកសិកម្ម កាន់តែមានការីកចំរើន គួរអោយកត់សំគាល់ផងដែរ ។ ស្ថាបត្យកម្ម ប្រើថ្មធំៗ មានការរចនាលម្អលើសំណង់យ៉ាងច្នៃប្រឌិត។ សំណង់មានជាន់ជាច្រើន និងប្លង់ស្មើស្រួច។ វាជាឯកសារសំខាន់បង្ហាញពីការរីកចម្រើននៃសិល្បៈខ្មែរ និងឥទ្ធិពលនៃព្រះសាសនាព្រហ្មញ្ញសាសនានៅសម័យនោះ។